ការព្យាបាលបែបបុរាណ នៅកម្ពុជា គឺជាវិស័យមួយដែលបានចាក់ឫសយ៉ាងជ្រៅជ្រះក្នុងសង្គមខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ វាមិនមែនត្រឹមតែជាវិធីសាស្ត្រព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃ មរតកវប្បធម៌ និងចំណេះដឹងបុរាណ ដែលត្រូវបានបន្សល់ទុកពីដូនតាតៗគ្នា។ អ្នកដែលអនុវត្តមុខរបរព្យាបាលនេះ ត្រូវបានគេហៅថា "គ្រូខ្មែរ"។ គ្រូខ្មែរជាអ្នកដែលមាន ចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ យ៉ាងទូលំទូលាយក្នុងការប្រើប្រាស់ គ្រឿងបន្សំធម្មជាតិ ដើម្បីព្យាបាលជំងឺផ្សេងៗ។ ពួកគេទទួលបានចំណេះដឹងទាំងនេះ តាមរយៈការរៀនសូត្រពីគ្រូដើម ឬដូនតាផ្ទាល់ ដែលបានអនុវត្តន៍ និងកត់ត្រាបទពិសោធន៍តាំងពីជំនាន់មុនៗ។ គ្រូខ្មែរពឹងផ្អែកយ៉ាងខ្លាំងលើរុក្ខជាតិឱសថ សត្វ និងរ៉ែមួយចំនួនដែលរកបាននៅក្នុងធម្មជាតិ។ ឧទាហរណ៍៖ រមៀត ខ្ញី ឬដើមឈើក្នុងព្រៃ ត្រូវបានប្រើប្រាស់សម្រាប់លក្ខណៈសម្បត្តិព្យាបាលរបស់វា។ ក្រៅពីការផ្សំថ្នាំ គ្រូខ្មែរក៏ប្រើបច្ចេកទេសផ្សេងៗទៀតដូចជា ការកោសខ្យល់ ការជប់ខ្យល់ និង ការម៉ាស្សា ដើម្បីបន្ធូរសាច់ដុំ និងបង្កើនចរន្តឈាម។ ជួនកាលក៏មានការព្យាបាលតាមបែប ជំនឿវិញ្ញាណ ផងដែរ ដូចជាការសូត្រមន្ត ឬការផ្លុំមន្ត ដើម្បីបណ្ដេញឧបទ្រពចង្រៃ។ មុនពេលមានវេជ្ជសាស្ត្រសម័យទំនើបចូលមកដល់ គ្រូខ្មែរគឺជាបង្អែកដ៏សំខាន់សម្រាប់ប្រជាជនក្នុងការដោះស្រាយបញ្ហាសុខភាព។ ជាពិសេសនៅតាមតំបន់ជនបទ ដែលការទទួលបានសេវាពេទ្យទំនើបនៅមានកម្រិត នៅតាមជនបទពេលមានពស់ចឹកឬខាំគេតែងតែទៅរកគ្រួខ្មែរអោយព្យាបាលព្រោះមិនសូវមានពេទ្យនោះទេ។ ក្រៅពីនេះគ្រូខ្មែរមួយចំនួនក៏ចេះពីវិធីកាពារទារកពីពពួកអមនុស្សតាមយាយីផងដែរ។ ការព្យាបាលបែបបុរាណមិនត្រឹមតែជាវិធីសាស្ត្រថែទាំសុខភាពប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដ៏មានតម្លៃនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ បន្ថែមពីនេះវាក៏បានបង្ហាញពីភាពប៉ិនប្រសប់ និងចំណេះដឹងរបស់បុព្វបុរសយើងក្នុងការប្រើប្រាស់ធនធានធម្មជាតិសម្រាប់សុខុមាលភាពរបស់មនុស្សផងដែរ។ ការព្យាបាលបែបបុរាណ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ តាំងពីយូរលង់ណាស់មកហើយ តាំងតែពីមុនពេលដែលវេជ្ជសាស្ត្រសម័យទំនើបបានចូលមកដល់ និងមានការរីកចម្រើនដូចសព្វថ្ងៃមកម៉្លេះ។ ក្នុងសម័យកាលនោះ ការព្យាបាលបែបបុរាណ គឺជាបង្អែកតែមួយគត់ និងជាប្រព័ន្ធសុខាភិបាលដ៏សំខាន់សម្រាប់ប្រជាជនខ្មែរគ្រប់រូប។ តាំងពីបុរាណកាល ជាពិសេសសម័យអង្គរ ខ្មែរយើងមានចំណេះដឹងយ៉ាងទូលំទូលាយទាក់ទងអំពីឱសថបុរាណ ក៏ដូចជាវិធីសាស្ត្រព្យាបាលជំងឺ។ ចំណេះដឹងទាំងនេះមិនត្រឹមតែបានចារទុកនៅលើសិលាចារឹក និងសាស្ត្រាស្លឹករឹតនោះទេ ថែមទាំងត្រូវបានអភិរក្សបន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀតផង។ ដែលចំណេះដឹងនេះត្រូវបានផ្ទេរតាមរយៈបទពិសោធន៍ផ្ទាល់មាត់ និងការអនុវត្តជាក់ស្ដែង។ មុនពេលមានមន្ទីរពេទ្យ គ្លីនិក ឬឱសថស្ថានទំនើប ប្រជាជនខ្មែរពឹងផ្អែកទាំងស្រុងលើគ្រូខ្មែរ និងវិធីសាស្ត្រព្យាបាលបែបបុរាណ។ គ្រូខ្មែរគឺជាអ្នកផ្ដល់សេវាសុខភាពដំបូងគេ និងសំខាន់បំផុតនៅក្នុងភូមិស្រុកនីមួយៗ។ នេះបង្ហាញពីភាពប៉ិនប្រសប់ និងការយល់ដឹងស៊ីជម្រៅអំពីបរិស្ថានធម្មជាតិ។ ការព្យាបាលបែបបុរាណអាចដោះស្រាយបញ្ហាសុខភាពជាច្រើនប្រភេទ ចាប់ពីជំងឺទូទៅ ដូចជាគ្រុនក្ដៅ ផ្ដាសាយ រហូតដល់បញ្ហាសុខភាពស្មុគស្មាញមួយចំនួន ដូចជាបាក់ឆ្អឹង រលាក។ លើសពីនេះ វាក៏បានរួមបញ្ចូលនូវការព្យាបាលផ្លូវចិត្ត និងជំនឿ ដែលជាផ្នែកសំខាន់នៃសុខុមាលភាពរបស់មនុស្ស។ ការព្យាបាលបែបបុរាណមិនមែនត្រឹមតែជាការងាររបស់គ្រូខ្មែរជំនាញប៉ុណ្ណោះទេ តែវាក៏ជាចំណេះដឹងមួយដែល មនុស្សទូទៅ ជាពិសេសម្ដាយ និងជីដូនជីតា តែងតែមានសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ស្ទើរគ្រប់គ្រួសារទាំងអស់ សុទ្ធតែមានចំណេះដឹងតិច ឬច្រើនអំពីឱសថបុរាណសាមញ្ញៗ ដូចជាការដាំស្លឹកឈើធ្វើតែសម្រាប់បំបាត់ក្ដៅផ្ដាសាយ ការលាបប្រេង ឬការស្អំជាដើម។ សម្រាប់ករណីឈឺក្បាលធម្មតា ឈឺពោះ ឬរមាស់ស្បែក ប្រជាជនខ្មែរតែងតែប្រើវិធីព្យាបាលបែបបុរាណជាមុនសិន មុននឹងសម្រេចចិត្តទៅរកគ្រូពេទ្យជំនាញ។ គ្រូខ្មែរតែងតែពិចារណាលើសុខភាពរបស់អ្នកជំងឺទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ ដែលខុសពីវេជ្ជសាស្ត្រសម័យទំនើបដែលច្រើនតែផ្ដោតលើការដោះស្រាយរោគសញ្ញាជាក់លាក់។ ការមកដល់នៃវេជ្ជសាស្ត្រសម័យទំនើបបាននាំមកនូវបច្ចេកវិទ្យា និងវិធីសាស្ត្រព្យាបាលថ្មីៗ ដែលមានប្រសិទ្ធភាពខ្ពស់លើជំងឺមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលបែបបុរាណនៅតែបន្តមានវត្តមាន និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់ និងលើកកម្ពស់វិស័យនេះ ដើម្បីធ្វើសមាហរណកម្មវាទៅក្នុងប្រព័ន្ធសុខាភិបាលជាតិ ដោយមើលឃើញពីតម្លៃ និងសក្ដានុពលរបស់វា។ ការព្យាបាលបែបបុរាណ គឺជាប្រព័ន្ធចំណេះដឹងដ៏មានតម្លៃដែលបានថែរក្សាសុខភាពប្រជាជនខ្មែរតាំងពីបុរាណកាលមក ហើយនៅតែបន្តរួមចំណែកដល់សុខុមាលភាពសង្គមរហូតមកដល់បច្ចុប្បន្ន។